នៅក្នុងសង្គមខ្មែរ ការស្វាគមន៍យ៉ាងគួរសម គឺដើរតួយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងវប្បធម៌ខ្មែរការស្វាគមន៍ បង្ហាញពីកម្រិតនៃសុជីវធម៌ និងកម្រិតនៃចំណេះដឹងរបស់មនុស្ស។ រីឯការស្វាគមន៍នេះទៀតសោត ក៏តម្រូវឲ្យយើងប្រើប្រាស់ឱ្យបានសមស្របតាមកាលៈទេសៈផងដែរ។ ជាទូទៅ ការស្វាគមន៍ និងការគោរព ត្រូវអនុវត្តតាមលំដាប់លំដោយនៃវ័យ និងឋានៈរបស់សមាជិកក្នុងគ្រួសារ។ ប៉ុន្តែនៅតាមស្ថាប័ននានាវិញ ការស្វាគមន៍ និងការគោររព ត្រូវអនុវត្តតាមតួនាទីនិងឋានៈ។ ដូច្នេះ យើងគួរតែយល់ដឹង និងប្រើប្រាស់នូវពាក្យពេចន៍ដូចជា សង្ឃស័ព្ទ រាជស័ព្ទ ពាក្យសាមញ្ញ និងពាក្យផ្លូវការ ឲ្យបានត្រឹមត្រូវតាមកាលៈទេសៈ ដើម្បីបង្ហាញពីការគោរព និងសុជីវធម៌។ ជៀសវាងការប្រើប្រាស់ពាក្យអសុរោះ ឬពាក្យដែលមិនសមរម្យ ដែលអាចបង្កការមិនពេញចិត្តពីអ្នកដទៃ។ ពាក្យសមរម្យសម្រាប់ធ្វើការចាប់ផ្តើមសន្ទនា គឺពាក្យ "ជម្រាបសួរ" រួមជាមួយភាសាទន់ភ្លន់ និងលើកដៃសំពះ។ ការសំពះគួរតែប្រើប្រាស់ទៅតាមក្បួនខ្នាតពីបុរាណដូចជាការសំពះព្រះ ឪពុកម្តាយ អ្នកមានវ័យចំណាស់ជាង ព្រះមហាក្សត្រ និងអ្នកដែលមានវ័យស្មើគ្នាជាដើម។ ការប្រើប្រាស់ពាក្យរួមជាមួយកាយវិការនេះ គឺដើម្បីបង្ហាញការគោរពទៅកាន់ដៃគូសន្ទនាដែលមានវ័យចំណាស់ជាង ហើយវាជាការស្វាគមន៍បែបផ្លូវការមួយ។ នៅពេលនិយាយលាគ្នាជាធម្មតាគេប្រើពាក្យ "ជំរាបលា" ដើម្បីជាការគួរសម។ រាល់ពេលសន្ទនា ត្រូវមើលទៅមុខដៃគូសន្ទនា ដើម្បីជាសញ្ញាថា អ្នកកំពុងតែផ្តោតអារម្មណ៍ទៅកាន់ការសន្ទនានេះ។ ចំណែកឯពេលទទួលបានអ្វីមួយពីអ្នកដទៃ យើងគួរប្រើពាក្យថា "អរគុណ" "សូមអរព្រះគុណ" ឬ "សូមថ្លែងអំណរគុណ" ជាដើម។ យ៉ាងណាក៏ដោយ រាល់ពេលទទួលនូវអំណោយអ្វីមួយ ត្រូវទទួលយកដោយដៃពីរ និងសំពះគួរសម។ ការហៅបុគ្គលណាម្នាក់ភ្ជាប់ជាមួយនឹងតួនាទី ដូចជា លោក ឬ លោកស្រី ក៏បង្ហាញពីការគោរពដែរ។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំមួយ គប្បីធ្វើការស្វាគមន៍ទៅតាមឋានន្តរសក្តិ និងលំដាប់លំដោយ។ ចំពោះពេលណែនាំខ្លួន យើងគួរតែនិយាយពាក្យថា "នាងខ្ញុំ" ឬ "ខ្ញុំបាទ" ជំនួសឲ្យពាក្យ "ខ្ញុំ"។ ដោយឡែក ស្នាមញញឹមក៏ជាផ្នែកមួយដែលជួយបង្កើតទំនាក់ទំនងល្អក្នុងការប្រាស្រ័យទាក់ទងផងដែរ។ យ៉ាងហោចណាស់ ការធ្វើបែបនេះក៏ជាការបញ្ជាក់ពីការផ្ដល់តម្លៃទៅកាន់ដៃគូសន្ទនាផងដែរ។ ចំណុចដែលគួរចងចាំ គឺមិនត្រូវនិយាយកាត់ ឬបជ្រៀតចូលការសន្ទនារបស់អ្នកដទៃឡើយ។ ដូច្នេះ ការធ្វើបែបនេះ គឺជាផ្នែកមួយដែលអ្នកអាចជួយសម្រួលដល់ការរស់នៅ និងធ្វើឲ្យទំនាក់ទំនងកាន់តែស្និទ្ធស្នាល និងល្អប្រសើរ។